ការទស្សន៍ទាយបែបបុរាណបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរ ហើយត្រូវបានប្រជាជនជឿជាក់ព្រមទាំងអនុវត្តតាំងពីយូរលង់ណាស់មកហើយ។ វាត្រូវបានគេប្រើប្រាស់ដើម្បីទស្សន៍ទាយអនាគត បកស្រាយសំណាង ឬជាជំនួយក្នុងការសម្រេចចិត្តសំខាន់ៗ។ ហោរាសាស្ត្រតាមថ្ងៃខែឆ្នាំកំណើត គឺជាការទស្សន៍ទាយបែបបុរាណមួយ ដែលមានប្រភពចេញពីជំនឿ និងការសិក្សាអំពីឥទ្ធិពលនៃទីតាំងភព និងតារានៅលើជោគវាសនាមនុស្ស។ នៅក្នុងវប្បធម៌ខ្មែរ ក៏ដូចជាវប្បធម៌ដទៃទៀតនៅជុំវិញពិភពលោក ការទស្សន៍ទាយប្រភេទនេះត្រូវបានគេជឿថាអាចបកស្រាយពីបុគ្គលិកលក្ខណៈ ព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត និងជោគវាសនារបស់បុគ្គលម្នាក់ៗ។ ដើម្បីធ្វើការទស្សន៍ទាយនេះ ហោរា ឬអ្នកទស្សន៍ទាយ នឹងតម្រូវឱ្យមានព័ត៌មានលម្អិតដូចជា ថ្ងៃ ខែ ឆ្នាំ កំណើត ពេលវេលាកំណើត ទីកន្លែងកំណើត។ នៅពេលដែលទទួលបានទិន្នន័យអស់ហើយ ហោរានឹងយកទៅគណនា តាមតារាងតារាសាស្ត្រ។ តារាងតារាសាស្ត្រគឺជាផែនទីនៃទីតាំងភពដូចជា ព្រះអាទិត្យ ព្រះច័ន្ទ សុក្រ អង្គារ ព្រហស្បតិ៍ សៅរ៍ ឥន្ទ្រ រាហ៊ូ និងកេតុ និងតារានិករ នៅពេលដែលបុគ្គលនោះចាប់កំណើត។ ១ហោរា អាចទស្សន៍ទាយពីចរិតលក្ខណៈទូទៅ ចំណង់ចំណូលចិត្ត ទេពកោសល្យ និងចំណុចខ្សោយរបស់បុគ្គលម្នាក់ៗ។ ២ដែលជាឧទាហរណ៍ គេជឿថាអ្នកកើតឆ្នាំមមែ មានចរិតស្លូតបូត ចិត្តទន់។ អាចទស្សន៍ទាយពីព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត ដូចជា ការងារ អាពាហ៍ពិពាហ៍ សុខភាព ទ្រព្យសម្បត្តិ និងបញ្ហាប្រឈមផ្សេងៗ។ ជួយបកស្រាយពីភាពស៊ីសង្វាក់គ្នារវាងមនុស្សពីរនាក់ មិនថាជាទំនាក់ទំនងស្នេហា មិត្តភាព ឬអាជីវកម្មឡើយ។ អាចណែនាំអំពីពេលវេលាដែលស័ក្តិសមសម្រាប់ការសម្រេចចិត្តសំខាន់ៗ ឬពេលវេលាដែលគួរប្រុងប្រយ័ត្ន។ នៅក្នុងវប្បធម៌ខ្មែរ ការទស្សន៍ទាយតាមថ្ងៃខែឆ្នាំកំណើតក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំនឿលើ ឆ្នាំកំណើតទាំង ១២ របស់សត្វ ដែលមានឥទ្ធិពលលើជោគវាសនា និងទំនាក់ទំនងផងដែរ។ ហោរាសាស្ត្រប្រភេទនេះមិនត្រឹមតែជាមធ្យោបាយទស្សន៍ទាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការយល់ដឹងអំពីខ្លួនឯង និងការរៀបចំផែនការជីវិតផងដែរ។ ហោរាសាស្ត្រព្យាករណ៍តាមប្លង់ និងខ្សែដៃ ដែលគេនិយមហៅថា បាតដៃសាស្រ្ត ឬ ការទស្សន៍ទាយតាមបាតដៃ គឺជាទម្រង់នៃការទស្សន៍ទាយបុរាណមួយ។ ហោរាជឿថា ខ្សែបាតដៃ រូបរាងដៃ និងសញ្ញាផ្សេងៗនៅលើបាតដៃ អាចបង្ហាញពីជោគវាសនា សុខភាព លក្ខណៈពិសេស ជីវិតស្នេហា និងជោគជ័យក្នុងអាជីពរបស់បុគ្គលម្នាក់ៗ។ ហោរាផ្តោតលើការបកស្រាយពីអនាគត បុគ្គលិកលក្ខណៈ និងជោគវាសនារបស់មនុស្សម្នាក់ៗ ដោយផ្អែកលើលក្ខណៈពិសេសនៃបាតដៃ។ នៅក្នុងវប្បធម៌ខ្មែរ ក៏ដូចជាវប្បធម៌ជាច្រើនទៀត ការទស្សន៍ទាយប្រភេទនេះត្រូវបានគេជឿទុកចិត្ត និងអនុវត្តយ៉ាងទូលំទូលាយតាំងពីយូរណាស់មកហើយ។ អ្វីដែលបាតដៃសាស្រ្តអាចបកស្រាយបាន គឺមានខ្សែបេះដូង ជាទូទៅស្ថិតនៅផ្នែកខាងលើនៃបាតដៃ ហើយត្រូវបានគេជឿថាបង្ហាញពីជីវិតស្នេហា ទំនាក់ទំនងមិត្តភាព ចំណង់ចំណូលចិត្ត និងសុខភាពបេះដូង។ ខ្សែជីវិត គឺព័ទ្ធជុំវិញមេដៃហើយត្រូវបានគេជឿថាអាចបង្ហាញពីអាយុវែង សុខភាពផ្លូវកាយ ថាមពល និងការផ្លាស់ប្តូរសំខាន់ៗក្នុងជីវិត។ ខ្សែបញ្ញា ស្ថិតនៅកណ្តាលបាតដៃ ហើយបង្ហាញពីបញ្ញា ការគិតបែបច្បាស់លាស់ ការច្នៃប្រឌិត និងរបៀបនៃការរៀនសូត្ររបស់បុគ្គលម្នាក់ៗ។ ខ្សែជោគវាសនា មិនមែនគ្រប់ដៃសុទ្ធតែមានច្បាស់លាស់នោះទេ ហើយវាត្រូវបានគេជឿថាបង្ហាញពីអាជីព ការងារ ភាពជោគជ័យ និងការគ្រប់គ្រងជីវិតផ្ទាល់ខ្លួន។ រូបរាងដៃ និងម្រាមដៃ ដូចជាដៃវែង ដៃខ្លី ម្រាមដៃស្រួច ម្រាមដៃមូល និងទំហំម្រាមដៃនីមួយៗ ត្រូវបានគេជឿថាបង្ហាញពីចរិតលក្ខណៈ និងទេពកោសល្យផ្សេងៗគ្នា។ ទំហំ និងរូបរាងមេដៃ ត្រូវបានគេជឿថាបង្ហាញពីឆន្ទៈ និងភាពអង់អាចរបស់បុគ្គល។ ចំណុច សញ្ញាផ្កាយ រង្វង់ ឬគំនូសផ្សេងៗទៀតនៅលើបាតដៃ ត្រូវបានគេជឿថាមានអត្ថន័យពិសេសៗ ដែលអាចបង្ហាញពីព្រឹត្តិការណ៍ល្អ ឬអាក្រក់។ ភ្នំតូចៗនៅលើបាតដៃ ដូចជាភ្នំព្រះអាទិត្យ ភ្នំព្រះច័ន្ទ ភ្នំសុក្រ ត្រូវបានគេជឿថាមានទំនាក់ទំនងជាមួយភពនីមួយៗ និងបង្ហាញពីលក្ខណៈសម្បត្តិខុសៗគ្នា។ បាតដៃសាស្រ្ត ជារឿយៗត្រូវបានគេប្រើប្រាស់ដើម្បីស្វែងយល់ពីលក្ខណៈធម្មជាតិរបស់មនុស្សម្នាក់ៗ ទំនោរទៅរកជោគជ័យ ឬបរាជ័យ ជំងឺដែលអាចកើតមានឡើង និងឱកាសផ្សេងៗក្នុងជីវិត។ ទោះបីជាបាតដៃអាចផ្លាស់ប្តូរតាមពេលវេលា ដោយសារការងារ ឬទម្លាប់ អ្នកជំនាញបាតដៃសាស្រ្តជឿថា ការផ្លាស់ប្តូរទាំងនោះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងជីវិត និងជោគវាសនារបស់បុគ្គលផងដែរ។ ហោរាសាស្ត្រដែលគណនាតារាជាការព្យាករណ៍អនាគត គឺជាទម្រង់នៃការទស្សន៍ទាយមួយបែបដែលពេញនិយមយ៉ាងខ្លាំងនៅក្នុងវប្បធម៌ខ្មែរ ក៏ដូចជានៅទូទាំងពិភពលោក។ វាខុសប្លែកពីហោរាសាស្ត្រតាមថ្ងៃខែឆ្នាំកំណើតត្រង់ថា ហោរាសាស្ត្រប្រភេទនេះផ្ដោតលើការ ព្យាករណ៍រយៈពេលខ្លី ដូចជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬប្រចាំខែ ដោយផ្អែកលើចលនាបច្ចុប្បន្នរបស់ភព និងតារានិករ។ ហោរា ជាធម្មតានឹងពិនិត្យមើលទីតាំងភព និងតារានៅពេលបច្ចុប្បន្ន រួចផ្សារភ្ជាប់ជាមួយនឹងសញ្ញារាសីចក្រនីមួយៗ។ ការទស្សន៍ទាយទាំងនេះអាចផ្តល់ជាដំបូន្មានអំពីសំណាងលាភ សុខភាព ការងារ ទំនាក់ទំនង ឬព្រឹត្តិការណ៍ដែលអាចកើតមានឡើងក្នុងរយៈពេលជាក់លាក់ណាមួយ។ ប្រជាជនខ្មែរជាច្រើននៅតែនិយមតាមដានការទស្សន៍ទាយប្រភេទនេះ ដើម្បីជាការប្រុងប្រយ័ត្ន ឬជាការលើកទឹកចិត្ត។ ហោរានឹងតាមដានទីតាំងរបស់ភពសំខាន់ៗដូចជា ព្រះអាទិត្យ ព្រះច័ន្ទ សុក្រ អង្គារ ព្រហស្បតិ៍ សៅរ៍ ឥន្ទ្រ រាហ៊ូ និងកេតុ។ ហោរានឹងមើលថាតើភពទាំងនេះស្ថិតនៅក្នុងតារានិករណាខ្លះ ហើយបង្កើតបានជាមុំ ឬទំនាក់ទំនងបែបណាជាមួយគ្នា។ លទ្ធផលនៃការវិភាគនឹងត្រូវបានបកស្រាយសម្រាប់សញ្ញារាសីចក្រទាំង១២ ដែលកំណត់ដោយខែកំណើត ដើម្បីផ្តល់ជាការព្យាករណ៍សម្រាប់បុគ្គលដែលកើតក្នុងរាសីចក្រនីមួយៗ។ អ្វីដែលហោរាសាស្ត្រនេះអាចព្យាករណ៍បានគឺ ប្រាប់អំពីថ្ងៃល្អ ឬថ្ងៃមិនល្អសម្រាប់សកម្មភាពជាក់លាក់ណាមួយ ដូចជាការចាប់ផ្តើមអាជីវកម្មថ្មី ឬការធ្វើដំណើរ ណែនាំអំពីការប្រុងប្រយ័ត្នចំពោះបញ្ហា និងអាចផ្តល់ដំបូន្មានអំពីឱកាសការងារ ជោគជ័យក្នុងមុខរបរ ឬបញ្ហាប្រឈមដែលអាចកើតមានឡើង។ ទស្សន៍ទាយពីភាពចុះសម្រុង ឬភាពតានតឹងក្នុងទំនាក់ទំនងស្នេហា មិត្តភាព ឬគ្រួសារ និងអាចបង្ហាញពីឱកាសចំណូល ការចំណាយ ឬការវិនិយោគ។ ហោរាសាស្ត្រប្រភេទនេះត្រូវបានបោះពុម្ពផ្សាយយ៉ាងទូលំទូលាយនៅក្នុងកាសែត ទស្សនាវដ្តី និងគេហទំព័រជាច្រើន។ ប្រជាជនខ្មែរជាច្រើននៅតែបន្តតាមដានការទស្សន៍ទាយទាំងនេះជារៀងរាល់ថ្ងៃ សប្តាហ៍ ឬខែ ដើម្បីជាការកម្សាន្ត ទទួលបានដំបូន្មានទូទៅ ឬជាមធ្យោបាយដើម្បីត្រៀមខ្លួនសម្រាប់អ្វីដែលអាចកើតឡើងនៅពេលខាងមុខ។ វាត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃជំនឿប្រចាំថ្ងៃ ដែលជួយឱ្យពួកគេមានអារម្មណ៍ស្ងប់ចិត្ត និងមានទំនុកចិត្តក្នុងការសម្រេចចិត្ត។ ការទស្សន៍ទាយបែបបុរាណទាំងនេះ មិនត្រឹមតែជាជំនឿប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ និងប្រពៃណីរបស់ខ្មែរផងដែរ។ ទោះបីជាបច្ចុប្បន្នមានការរីកចម្រើនផ្នែកវិទ្យាសាស្ត្រក៏ដោយ ក៏ជំនឿទាំងនេះនៅតែបន្តមានឥទ្ធិពលលើការរស់នៅ និងការសម្រេចចិត្តរបស់ប្រជាជនខ្មែរមួយចំនួនធំផងដែរ។